ពិធីផ្លាស់ប្ដូរសម្លៀកបំពាក់ជាបន្តបន្ទាប់ពេញមួយថ្ងៃនៃអាពាហ៍ពិពាហ៍ប្រពៃណីខ្មែរ គឺមិនមែនត្រឹមតែជាទម្លាប់មួយប៉ុណ្ណោះទេ។ តែជាផ្នែកមួយដ៏សំខាន់ និងទាក់ទាញបំផុត ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការបង្ហាញពី សិល្បៈ វប្បធម៌ និងភាពស្រស់ស្អាត នៃមង្គលការខ្មែរ។ វាប្រៀបដូចជាការសម្ដែងដ៏រស់រវើកនៃសម្បតិ្តវប្បធម៌ដែលដូនតាបានបន្សល់ទុក។ រាល់ឈុតសម្លៀកបំពាក់ដែលកូនកម្លោះកូនក្រមុំផ្លាស់ប្ដូរក្នុងថ្ងៃមង្គលការ គឺសុទ្ធតែជាស្នាដៃសិល្បៈដ៏ល្អឯក។ ពួកវាត្រូវបានកាត់ដេរយ៉ាងល្អិតល្អន់ ដោយប្រើប្រាស់ សូត្រខ្មែរដ៏មានគុណភាពខ្ពស់ និងលម្អដោយ ក្បាច់រចនាខ្មែរបុរាណ។ ហើយព្រមទាំងមានគំនូរបែបប្រពៃណីដែលឆ្លុះបញ្ចាំងពីជំនឿ និងទស្សនៈវិជ្ជមានទៀតផង។ រាល់ឈុតនីមួយៗបង្ហាញពីភាពច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់អ្នកកាត់ដេរ និងអ្នករចនា។ ភាពសម្បូរបែបនៃរចនាបថនៃឈុតសម្លៀកបំពាក់នីមួយៗ អាចតំណាងឱ្យ សម័យកាលប្រវត្តិសាស្ត្រផ្សេងៗគ្នា។ ក៏ដូចជា រចនាបថសម័យអង្គរ លង្វែក ឧដុង្គ ឬសម័យទំនើប ដែលបង្ហាញពីការវិវត្តន៍នៃសិល្បៈសម្លៀកបំពាក់ខ្មែរដ៏យូរលង់ណាស់មកហើយ។ ឧទាហរណ៍ ឈុតខ្លះមានលំនាំតាមសម្លៀកបំពាក់របស់ទេពអប្សរា ឬតួអង្គក្នុងរឿងរាមកេរ្តិ៍ ដែលបង្កប់អត្ថន័យអរូបី និងស័ក្តិសិទ្ធិ។ សម្រាប់ពណ៌ និងលម្អ នៃសម្លៀកបំពាក់ក៏មានអត្ថន័យជ្រាលជ្រៅដែរ ដូចជាពណ៌មាស តំណាងឱ្យភាពរុងរឿង ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ។ ការប៉ាក់ដោយអំបោះប្រាក់ អំបោះមាស ឬការបំពាក់គ្រឿងអលង្ការប្លែកៗ ធ្វើឱ្យឈុតសម្លៀកបំពាក់កាន់តែមានភាពលេចធ្លោ និងប្រណីត។ ការផ្លាស់ប្ដូរសម្លៀកបំពាក់ជាច្រើនឈុត គឺជាផ្នែកមួយនៃ ទំនៀមទម្លាប់អាពាហ៍ពិពាហ៍ខ្មែរដ៏ចំណាស់ ដែលត្រូវបានថែរក្សា និងបន្តវេនពីដូនតាមក។ ពិធីនេះមិនត្រឹមតែជាការបង្ហាញសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានប្រសិទ្ធភាពដើម្បីអប់រំ និងបង្ហាញអោយភ្ញៀវទាំងជាតិ និងអន្តរជាតិ បានឃើញ។ ក្នុងន័យនេះគឺដើម្បីអោយពួកគេស្វែងយល់កាន់តែច្បាស់ពីមរតកវប្បធម៌ដ៏សម្បូរបែបរបស់ប្រជាជនខ្មែរ។ មកជាមួយគ្នានេះផងដែរ រាល់ឈុតសម្លៀកបំពាក់នីមួយៗ តែងតែត្រូវបានភ្ជាប់ជាមួយនឹង ពិធីជាក់លាក់ណាមួយ ក្នុងមង្គលការ។ ជាក់ស្ដែង ឈុតសូត្រព្រហ្មចារីយ៍ ឬឈុតសាមញ្ញ សម្រាប់ពិធីកាត់សក់ សូត្រមន្ត ឬទទួលពរជ័យពីព្រះសង្ឃ។ ឈុតនេះបង្ហាញពីភាពបរិសុទ្ធ និងការចាប់ផ្តើមជាថ្មី។ រីឯ ឈុតទេវតានាងនារី សម្រាប់ពិធីបង្វិលពពិល ដែលមានអត្ថន័យនាំសិរីសួស្តី និងភាពចម្រុងចម្រើនដល់គូស្វាមីភរិយា។ ឈុតនេះបង្កប់អត្ថន័យនៃការប្រោះព្រំ និងទទូលពរជ័យពីទេវតា។ ចំណែកឯ ឈុតស្ដេច និងមហាក្សត្រីយ៍ គឺសម្រាប់ពិធីទទួលភ្ញៀវកិត្តិយស ឬពេលកូនកម្លោះកូនក្រមុំចូលរោងការ ដែលតំណាងឱ្យភាពរុងរឿង ភាពអស្ចារ្យ និងឋានៈខ្ពង់ខ្ពស់។ ថែមទាំងមាន ឈុតបុរាណផ្សេងៗ ដែលមានលំនាំតាមរចនាបថពីសម័យនគរភ្នំ រហូតដល់សម័យអង្គរ ឬក្រោយអង្គរ បង្ហាញពីប្រវត្តិសាស្ត្រដ៏យូរលង់នៃសម្លៀកបំពាក់ជាតិ។ តាមរយៈការផ្លាស់ប្ដូរឈុតនីមួយៗ កូនកម្លោះកូនក្រមុំមិនត្រឹមតែជាតួអង្គឯកនៅក្នុងពិធីប៉ុណ្ណោះទេ ថែមទាំងជាអ្នកតំណាងដែលបង្ហាញពីភាពស៊ីជម្រៅនៃវប្បធម៌។ អ្វីដែលសំខាន់ វាបង្ហាញពី មោទនភាពជាតិ មួយដែលខ្មែរអាចបង្ហាញទៅកាន់ពិភពលោកអំពីប្រពៃណីដ៏ល្អផូរផង់របស់ខ្លួនថែមទៀតផង។